សម័យកាលកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ មិនត្រឹមតែជាយុគសម័យនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមទាំងស្រុងនោះទេ។ ប៉ុន្តែវាក៏ជាសម័យកាលដែលសិល្បៈតន្ត្រីត្រូវបានយកមកធ្វើជាឧបករណ៍នយោបាយយ៉ាងស្រួចស្រាលបំផុត។ ក្នុងរបបនេះ តន្ត្រីលែងជាមធ្យោបាយសម្រាប់បង្ហាញពីមនោសញ្ចេតនាបុគ្គល សេចក្តីស្នេហា ឬការកម្សាន្តសប្បាយដូចមុនទៀតហើយ។ ប៉ុន្តែវាត្រូវបានបំប្លែងទៅជា អាវុធមនោគមវិជ្ជា ដើម្បីបំផុសស្មារតីវណ្ណៈ និងការធ្វើពលកម្ម។ ការផ្លាស់ប្តូរនេះបានចាប់ផ្តើមឡើងតាមរយៈការលុបបំបាត់រាល់ទម្រង់សិល្បៈបែបបស្ចិមប្រទេស ដែលអង្គការខ្មែរក្រហមចាត់ទុកថាជាកាកសំណល់នៃរបបសក្តិភូមិ និងអាណានិគម។ ឧបករណ៍ភ្លេងសម័យទំនើបៗដូចជា ហ្គីតាអគ្គិសនី សាក់សូហ្វូន និងស្គរឈុត ត្រូវបានហាមឃាត់យ៉ាងដាច់អហង្ការ។ ព្រោះវាត្រូវបានគេមើលឃើញថាជាតំណាងនៃភាពស៊ីវិល័យបែបមូលធននិយមដែលផ្ទុយនឹងគោលការណ៍បដិវត្តន៍។ ខ្លឹមសារនៃបទចម្រៀងក្នុងសម័យនោះ មានលក្ខណៈចង្អៀត និងមានទិសដៅច្បាស់លាស់បំផុត ដោយផ្តោតសំខាន់ទៅលើការកោតសរសើរ អង្គការ ដែលជាមគ្គុទ្ទេសក៍ដ៏ខ្ពង់ខ្ពស់តែមួយគត់។ ទំនុកច្រៀងភាគច្រើនបានរៀបរាប់ពីវីរភាពនៃការធ្វើពលកម្មតាមវាលស្រែ ការជីកប្រឡាយខ្វាត់ខ្វែង ការសាងសង់ទំនប់ទឹកមហិមា និងការបង្កបង្កើនផលដើម្បីសម្រេចបាននូវផែនការមហាលោតផ្លោះ។ ការលើកតម្កើងពលកម្ម ក៏មានការបញ្ចូលនូវស្មារតីសងសឹក និងការកម្ទេចសត្រូវ។ ដែលក្នុងនោះគេតែងតែប្រើប្រាស់ពាក្យពេចន៍ដែលបង្ហាញពីភាពរឹងមាំ ដាច់ខាត និងការលះបង់ជីវិតដោយមិនស្តាយស្រណោះសម្រាប់បុព្វហេតុបដិវត្តន៍។ រាល់បទចម្រៀងដែលធ្លាប់តែនិយាយពីការនឹកស្រឡាញ់ ការបែកបាក់គូស្នេហ៍ ឬភាពទន់ភ្លន់នៃជីវិតមនុស្ស ត្រូវបានលុបបំបាត់ចេញពីបញ្ជីផ្សាយរបស់វិទ្យុជាតិ និងតាមមេក្រូសហករណ៍ទាំងអស់។ បើយើងក្រឡេកមកមើលបទ ដប់ប្រាំពីរមេសាមហាជោគជ័យ ដែលជាភ្លេងជាតិរបស់កម្ពុជាប្រជាធិបតេយ្យ យើងនឹងឃើញពីការរៀបរាប់យ៉ាងច្បាស់អំពីជ័យជម្នះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។ ទំនុកច្រៀងនៃបទនេះពោរពេញទៅដោយការរំលឹកពីការបង្ហូរឈាមដ៏ក្រហមច្រាលរបស់កម្មករ កសិករ និងយុទ្ធជនយុទ្ធនារីបដិវត្តន៍ ដើម្បីរំដោះមាតុភូមិចេញពីនឹមត្រួតត្រារបស់សត្រូវ។ អត្ថន័យនៃបទនេះមិនមែនជាការអបអរសាទរសន្តិភាពដោយភាពត្រកាលនោះទេ។ ប៉ុន្តែវាជាការសង្កត់ធ្ងន់លើតម្លៃនៃ ឈាម និង ការតស៊ូ ដែលជាគ្រឹះនៃមនោគមវិជ្ជាខ្មែរក្រហម។ ការចាក់បទចម្រៀងនេះជាប្រចាំតាមមេក្រូសាធារណៈ បានក្លាយជាការដាស់តឿនដល់ប្រជាជនគ្រប់រូបឲ្យចងចាំជានិច្ចនូវការលះបង់ និងកាតព្វកិច្ចដែលត្រូវបម្រើអង្គការដោយភាពស្មោះត្រង់បំផុត។ លក្ខណៈសម្គាល់នៃការច្រៀងក្នុងរបបនេះទៀតសោត ក៏មានភាពខុសប្លែកពីធម្មជាតិផងដែរ។ ដោយអ្នកចម្រៀងត្រូវប្រើសម្លេងរឹងកំព្រឹស ម៉ឺងម៉ាត់ និងមិនត្រូវដាក់មនោសញ្ចេតនាទន់ភ្លន់ចូលទៅក្នុងសម្លេងឡើយ។ ការច្រៀងជាក្រុមត្រូវបានលើកទឹកចិត្តជាងការច្រៀងម្នាក់ឯង ដើម្បីបង្ហាញពីសាមគ្គីភាព និងការរំលាយអត្តសញ្ញាណបុគ្គលទៅក្នុងមហាជនសមូហភាព។ អ្វីដែលកាន់តែគួរឲ្យរន្ធត់នោះគឺ ប្រសិនបើមានបុគ្គលណាម្នាក់លួចច្រៀង ឬរៀបរាប់ពីមនោសញ្ចេតនាស្នេហាផ្ទាល់ខ្លួន និងត្រូវមានទោស។ ហើយអាចប្រឈមនឹងការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងររហូតដល់ការបាត់បង់ជីវិត។ ដូច្នេះហើយ តន្ត្រីក្នុងសម័យខ្មែរក្រហមមិនត្រឹមតែជាការកម្សាន្តដែលបាត់បង់ព្រលឹងនោះទេ។ ប៉ុន្តែវាគឺជាសញ្ញានៃការគ្រប់គ្រងផ្លូវចិត្ត និងជាសាក្សីនៃទុក្ខវេទនារបស់ប្រជាជនខ្មែរក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុត។ ក្រោយការដួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យនៅដើមឆ្នាំ ១៩៧៩ វិស័យសិល្បៈតន្ត្រីនៅកម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលមិនមែនគ្រាន់តែជាការកម្សាន្តនោះទេ។ ប៉ុន្តែវាគឺជាការតស៊ូផ្លូវចិត្ត និងជាមធ្យោបាយដ៏សំខាន់សម្រាប់អ្នករស់រានមានជីវិតក្នុងការបង្ហូរចេញនូវសេចក្តីឈឺចាប់ដ៏សែនជ្រៅ។ បទចម្រៀងដែលត្រូវបាននិពន្ធឡើងក្នុងសម័យក្រោយសង្គ្រាមនេះ បានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីសោកនាដកម្មដែលប្រជាជនខ្មែរគ្រប់រូបបានឆ្លងកាត់។ ដែលក្នុងនោះមានទាំងការបាត់បង់សេរីភាព បាត់បង់សាច់ញាតិ និងការបាត់បង់ព្រលឹងវប្បធម៌ជាតិ។ តន្ត្រីករដែលនៅសេសសល់ពីការកាប់សម្លាប់ បានចាប់ផ្តើមលើកយកឧបករណ៍ភ្លេងមកដេញដោលឡើងវិញ ដើម្បីរៀបរាប់ពីជីវិតដែលរងទុក្ខវេទនាបំផុតក្នុង សម័យប៉ុលពត។ ដែលជាសម័យកាលមួយដែលមនុស្សគ្រប់រូបត្រូវបានបង្ខំឲ្យរស់ក្នុងភាពស្ងៀមស្ងាត់ និងការភ័យខ្លាច។ សោកនាដកម្មដ៏ធំបំផុតមួយនេះបានធ្វើឲ្យបាត់បង់នូវ គ្រាប់ពេជ្រនៃសិល្បៈខ្មែរជាច្រើនរូប។ ដែលរួមមានអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត រាជិនីសម្លេងមាស អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន រួមជាមួយសិល្បករល្បីៗជាច្រើនរូបទៀត។ បទចម្រៀងក្រោយឆ្នាំ ៧៩ តែងតែមានបង្កប់នូវខ្លឹមសារសោកស្តាយ និងការនឹករលឹកដល់វីរសិល្បករទាំងនេះ ព្រោះការបាត់បង់ពួកគេមិនត្រឹមតែជាការបាត់បង់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការបាត់បង់នូវអត្តសញ្ញាណតន្ត្រីសម័យមាសរបស់កម្ពុជា។ សម្លេងដែលធ្លាប់តែផ្តល់នូវសេចក្តីសុខ និងក្តីសង្ឃឹមដល់ប្រជាជន ត្រូវបានជំនួសដោយភាពស្ងប់ស្ងាត់នៃសេចក្តីស្លាប់។ ដែលធ្វើឲ្យអ្នកជំនាន់ក្រោយមានអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងភាពឯកោខាងសិល្បៈ បន្ទាប់ពីមហន្តរាយដ៏ធំធេងនេះ។ ជាមួយគ្នានេះដែរ ខ្លឹមសារនៃបទចម្រៀងភាគច្រើនដែលលេចឡើងក្នុងកំឡុងទសវត្សរ៍ ៨០ មានលក្ខណៈស្រងែស្រងោច និងពោរពេញដោយការរៀបរាប់ពីភាពអយុត្តិធម៌នៃជីវិតក្នុងរបបខ្មែរក្រហម។ ទំនុកច្រៀងទាំងនោះបានរៀបរាប់យ៉ាងលម្អិតពីការបែកបាក់គ្រួសារ ដែលឪពុកម្តាយត្រូវព្រាត់ប្រាស់ពីកូនៗ ប្តីត្រូវបែកពីប្រពន្ធ និងការរស់នៅដោយការបង្ខំឲ្យធ្វើការធ្ងន់ហួសកម្លាំងនៅតាមវាលស្រែទាំងយប់ទាំងថ្ងៃ។ ការរៀបរាប់ពីភាពអត់ឃ្លាន ការហូបបបររាវ និងការបាត់បង់សិទ្ធិជាម្ចាស់លើជីវិតខ្លួនឯង បានក្លាយជាប្រធានបទស្នូលនៃបទចម្រៀង។ ដែលវាបានជួយដាស់ស្មារតីឲ្យមនុស្សជំនាន់ក្រោយបានយល់ដឹងពីតម្លៃនៃសន្តិភាព និងភាពជូរចត់ដែលបុព្វបុរសរបស់ពួកគេបានហែលឆ្លង។ ក្រៅពីបទចម្រៀងសម័យ ឧបករណ៍ភ្លេងប្រពៃណីជាពិសេស ចាប៉ីដងវែង បានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការចងក្រងប្រវត្តិសាស្ត្រតាមរយៈការនិទាន។ លោកព្រឹទ្ធាចារ្យ ភិរម្យ និងវីរៈសិល្បៈ ភួង សុភ័ក្ត្រ រួមជាមួយអ្នកសិល្បៈដទៃទៀត បានប្រើប្រាស់សម្លេងចាប៉ី និងពាក្យស្លោក កំណាព្យ រៀបរាប់ពីរឿងរ៉ាវពិតដែលបានកើតឡើងក្នុងតំបន់នីមួយៗ។ ការច្រៀងចាប៉ីបែបនេះមិនត្រឹមតែជាការសម្តែងសិល្បៈឡើយ ប៉ុន្តែវាគឺជាការធ្វើសក្ខីកម្មតាមរយ:សំនៀង។ ដែលជួយរក្សាទុកនូវរឿងរ៉ាវនៃអំពើប្រល័យពូជសាសន៍ ដើម្បីកុំឲ្យពិភពលោកភ្លេចនូវអ្វីដែលបានកើតឡើងនៅលើទឹកដីកម្ពុជា។ សម្លេងចាប៉ីដែលដេញរៀបរាប់ពីការធ្វើទារុណកម្ម និងការស្លាប់រស់ បានក្លាយជាសម្លេងនៃយុត្តិធម៌ និងជាការលួងលោមដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅក្នុងសម័យកាលដ៏ខ្មៅងងឹតនោះ។ របៀបនៃការបន្លឺសំឡេងច្រៀង និងការរៀបចំបរិយាកាសជុំវិញនៃសិល្បៈតន្ត្រីក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ គឺជាចំណុចដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការគ្រប់គ្រងមនុស្សតាមរយៈចិត្តសាស្ត្រ និងការរំលាយអត្តសញ្ញាណបុគ្គល។ ក្នុងយុគសម័យនោះ តន្ត្រីលែងជាការបញ្ចេញមតិ ឬអារម្មណ៍ស្រមើស្រមៃរបស់អ្នកនិពន្ធទៀតហើយ។ ប៉ុន្តែវាត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹងបំផុត ដើម្បីឱ្យស្របទៅនឹងមនោគមវិជ្ជាសមូហភាពនិយម ដែលអង្គការបានកំណត់ជាគោលការណ៍គ្រឹះ។ រាល់ទម្រង់នៃការច្រៀង គឺត្រូវធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្មារតីវណ្ណៈអធន និងភាពរឹងមាំនៃបដិវត្តន៍ខ្មែរ។ ដែលទាមទារឱ្យមានការលះបង់គ្រប់បែបយ៉ាងពីសំណាក់មហាជនគ្រប់រូប។ ទម្រង់នៃការច្រៀងជាក្រុម ឬការច្រៀងបែបបន្ទរ ត្រូវបានគេលើកយកមកប្រើប្រាស់ជាអាទិភាពបំផុត។ ព្រោះវាជានិមិត្តរូបនៃការបង្រួបបង្រួមកម្លាំងសាមគ្គីភាព និងការបដិសេធចំពោះឋានានុក្រមក្នុងសង្គម។ នៅក្នុងការច្រៀងបែបនេះ គ្មានបុគ្គលណាម្នាក់អាចបន្លឺសំឡេងឱ្យលេចធ្លោជាងអ្នកដទៃ ឬប្រើប្រាស់បច្ចេកទេសបង្ហើរស្ទីលសម្លេងផ្ទាល់ខ្លួន ដូចកាលពីសម័យមុនបានឡើយ។ ការច្រៀងរួមគ្នាដោយប្រើកម្លាំងសម្លេងស្មើៗគ្នា និងមានលក្ខណៈរឹងកំព្រឹស ម៉ឺងម៉ាត់ គឺជាការបង្ហាញថាមនុស្សគ្រប់រូបគឺជាកោសិកាមួយនៃអង្គការ ដែលត្រូវមានសកម្មភាព និងការគិតស្របគ្នាជានិច្ច។ ការធ្វើបែបនេះ ក៏មានគោលដៅរំលាយចោលនូវ បុគ្គលនិយម ដែលខ្មែរក្រហមយល់ថាជាឫសគល់នៃភាពអាត្មានិយម និងជាឧបសគ្គដល់ការកសាងសង្គមបដិវត្តន៍ដ៏បរិសុទ្ធមួយ។ បើយើងពិនិត្យទៅលើបរិយាកាសនៃការផ្សព្វផ្សាយវិញ យើងនឹងឃើញនូវតួនាទីដ៏គួរឱ្យខ្លាចនៃ សំឡេងមេក្រូ ដែលជាឧបករណ៍ត្រួតត្រាស្មារតីរបស់ប្រជាជននៅតាមមូលដ្ឋាន។ បទចម្រៀងបដិវត្តន៍ទាំងនេះ ត្រូវបានគេចាក់ផ្សាយតាមរយៈមេក្រូដែលមានសំឡេងបែកៗ ស្អកៗ ដែលជាញឹកញាប់ត្រូវបានគេចងភ្ជាប់នឹងដើមឈើខ្ពស់ៗ ឬនៅលើដំបូលរោងបាយរួម នៅតាមវាលស្រែ និងការដ្ឋានកម្រិតធ្ងន់ៗ។ សំឡេងមេក្រូនេះមិនដែលស្ងាត់ឡើយ ដោយវាចាប់ផ្ដើមបន្លឺឡើងតាំងពីព្រលឹមស្រាងៗដើម្បីដាស់មនុស្សឱ្យទៅធ្វើការ រហូតទល់ព្រលប់យប់អាធ្រាត្រក្នុងពេលប្រជុំរៀនសូត្រមនោគមវិជ្ជា។ ការស្ដាប់ចម្រៀងតាមមេក្រូក្នុងលក្ខខណ្ឌបែបនេះ បានក្លាយជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន ដែលរាងកាយកំពុងចុះខ្សោយដោយសារការបង្អត់អាហារ និងការបង្ខំឱ្យធ្វើការហួសកម្លាំង។ សម្លេងមេក្រូដែលលាន់ឮរំពងពេញវាលស្រែ មិនត្រឹមតែជាការផ្ដល់ដំណឹង ឬការបំផុសស្មារតីពលកម្មឡើយ ប៉ុន្តែវាគឺជាការបង្កើតនូវបរិយាកាសនៃការត្រួតពិនិត្យដែលគ្មានពេលឈប់ឈរ។ សម្រាប់អ្នកដែលកំពុងរស់ក្នុងភាពស្រេកឃ្លាន និងភាពតក់ស្លុត សម្លេងច្រៀងដែលមានខ្លឹមសារសរសើរពីភាពសម្បូរសប្បាយនៃភោគផលដែលខ្លួនមិនដែលបានបរិភោគ បានបង្កើតជាវិបត្តិផ្លូវចិត្តយ៉ាងជ្រៅ។ ចម្រៀងទាំងនោះបានក្លាយជាសម្លេងដែលរំលឹកប្រជាជនជានិច្ចអំពីអំណាចដ៏ដាច់ខាតរបស់ អង្គការ និងការបង្ខំឱ្យមនុស្សបំភ្លេចចោលនូវក្តីសង្ឃឹមផ្ទាល់ខ្លួន ដើម្បីបម្រើឱ្យគោលដៅមហាអស្ចារ្យដែលគេបានកំណត់។។ វាគឺជាការប្រើប្រាស់សិល្បៈដើម្បីបិទបាំងការពិតនៃទុក្ខវេទនា ព្រមទាំងប្រើសម្លេងទាំងនោះដើម្បីលុបលើភាពស្ងប់ស្ងាត់ ដែលអាចឱ្យមនុស្សមានពេលគិតគូរពីសេរីភាព ឬការរំដោះខ្លួន។ លើសពីនេះទៅទៀត បរិយាកាសនៃតន្ត្រីបដិវត្តន៍នេះ ក៏ត្រូវបានគេយកមកប្រើប្រាស់ក្នុងគោលបំណងបិទបាំងនូវភាពរន្ធត់ជាក់ស្ដែងដែលបានកើតឡើងនៅក្នុងជម្រុំ ឬមន្ទីរឃុំឃាំងមួយចំនួនផងដែរ។ ជាញឹកញាប់ សម្លេងចម្រៀងដែលបន្លឺឡើងយ៉ាងខ្លាំងៗតាមមេក្រូ ត្រូវបានគេប្រើដើម្បីលុបលើសម្លេងនៃការស្រែកយំ ឬសម្លេងនៃការធ្វើទារុណកម្មជនរងគ្រោះ ដើម្បីកុំឱ្យអ្នកដទៃដែលនៅក្បែរខាងដឹង ឬមានអារម្មណ៍ភ័យខ្លាចខ្លាំងពេក។ ដូច្នេះហើយ របៀបនៃការច្រៀងជាក្រុម និងបរិយាកាសនៃការចាក់ផ្សាយតាមមេក្រូក្នុងសម័យខ្មែរក្រហម មិនមែនគ្រាន់តែជាការផ្លាស់ប្តូរស្ទីលសិល្បៈធម្មតានោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមចិត្តសាស្ត្រដ៏ខ្មៅងងឹត ដើម្បីគ្រប់គ្រងទាំងរាងកាយ និងវិញ្ញាណរបស់មនុស្សឱ្យស្ថិតក្រោមនឹមដែកនៃរបបនោះទាំងស្រុង ផលវិបាកផ្លូវចិត្តដែលកើតមានឡើងក្រោយសម័យកាលដ៏ខ្មៅងងឹតនោះ គឺជាដំបៅដែលមិនងាយនឹងសះស្បើយឡើយសម្រាប់អ្នកដែលបានរស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ សម្រាប់ពួកគាត់ជាច្រើន សូម្បីតែពេលវេលាបានកន្លងហួសទៅរាប់សិបឆ្នាំក៏ដោយ ក៏ស្រមោលនៃអតីតកាលនៅតែបន្តលងបន្លាចតាមរយៈសញ្ញាផ្សេងៗ។ ដែលក្នុងនោះ សម្លេងតន្ត្រី និង ស្ទីលនៃការច្រៀង បែបបដិវត្តន៍ដើរតួជាកត្តាជម្រុញដ៏មានឥទ្ធិពលបំផុត។ នៅពេលដែលពួកគាត់បានឮបទភ្លេង ឬសម្លេងច្រៀងដែលមានលក្ខណៈរឹងកំព្រឹស និងមានមនោគមវិជ្ជាបែបនោះ វាមិនមែនគ្រាន់តែជាការឮសម្លេងធម្មតានោះទេ។ ប៉ុន្តែវាបានក្លាយជាកម្លាំងរុញច្រានឱ្យពួកគាត់ធ្លាក់ទៅក្នុងស្ថានភាពតក់ស្លុតផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពតក់ស្លុតនេះកើតឡើងដោយសារតែខួរក្បាលរបស់មនុស្សបានផ្សារភ្ជាប់សម្លេងចម្រៀងទាំងនោះទៅនឹងព្រឹត្តិការណ៍ដ៏រន្ធត់ដែលធ្លាប់បានជួបប្រទះផ្ទាល់។ ក្នុងកំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សម្លេងមេក្រូ និងបទចម្រៀងបដិវត្តន៍គឺជាសញ្ញានៃការបាត់បង់សេរីភាព ការបង្ខំឱ្យធ្វើការហួសកម្លាំង និងការភ័យខ្លាចចំពោះសេចក្តីស្លាប់ដែលនៅក្បែរខ្លួនជានិច្ច។ ដូច្នេះហើយ នៅពេលដែលសម្លេងទាំងនេះបន្លឺឡើងម្តងទៀត វានឹងដាស់នូវការចងចាំដ៏ឈឺចាប់ឱ្យត្រឡប់មកវិញភ្លាមៗ ហាក់ដូចជាពួកគាត់កំពុងស្ថិតនៅក្នុងសម័យកាលនោះជាថ្មីម្តងទៀតអញ្ចឹង។ អារម្មណ៍ភ័យខ្លាច ការថប់ដង្ហើម និងការឈឺចាប់ដែលធ្លាប់មានកាលពីអតីតកាល បានផ្ទុះឡើងមកវិញ ដែលនេះគឺជាសញ្ញានៃជំងឺផ្លូវចិត្តម្យ៉ាងដែលគេហៅថា វិបត្តិតក់ស្លុតក្រោយព្រឹត្តិការណ៍រន្ធត់។ លើសពីនេះទៅទៀត ផលវិបាកក្រោយសម័យកាលនោះក៏បានបង្កើតជាគម្លាតនៃការយល់ដឹងរវាងមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយផងដែរ។ ខណៈពេលដែលយុវជនជំនាន់ក្រោយអាចនឹងស្តាប់បទចម្រៀងទាំងនោះក្នុងន័យសិក្សាស្រាវជ្រាវ ឬគ្រាន់តែជាឯកសារប្រវត្តិសាស្ត្រ។ ប៉ុន្តែសម្រាប់ចាស់ព្រឹទ្ធាចារ្យ សម្លេងទាំងនោះគឺជា ភាសានៃការគាបសង្កត់ ។ ភាពខុសប្លែកគ្នានៃការទទួលយកសម្លេងតន្ត្រីនេះ ជារឿយៗបានធ្វើឱ្យមានការលំបាកក្នុងការចែករំលែករឿងរ៉ាវប្រវត្តិសាស្ត្រនៅក្នុងគ្រួសារ។ ព្រោះការរំលឹកដល់បទចម្រៀងទាំងនោះអាចបង្កជាការឈឺចាប់ដល់អ្នកដែលធ្លាប់ឆ្លងកាត់។ វាគឺជាការបាត់បង់សន្តិភាពក្នុងចិត្ត ដែលធ្វើឱ្យពួកគាត់មិនអាចស្តាប់តន្ត្រីខ្លះបានដោយសេរី ព្រោះវាបង្កប់ទៅដោយអត្ថន័យនៃការស្លាប់រស់ និងការបំផ្លិចបំផ្លាញវិញ្ញាណ។ ក្នុងន័យសង្គម ផលវិបាកនេះក៏បានជះឥទ្ធិពលដល់ការរៀបចំព្រឹត្តិការណ៍សិល្បៈ ឬការផលិតភាពយន្តដែលទាក់ទងនឹងសម័យខ្មែរក្រហមផងដែរ។ អ្នកដឹកនាំរឿង និងអ្នកនិពន្ធត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការប្រើប្រាស់សម្លេងចម្រៀងបដិវត្តន៍ទាំងនេះ ព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍សាធារណជនយ៉ាងខ្លាំង។ ការប្រើប្រាស់តន្ត្រីរំលឹកសង្គ្រាមក្នុងសម័យបច្ចុប្បន្ន មិនមែនធ្វើឡើងដើម្បីការកម្សាន្តឡើយ ប៉ុន្តែវាត្រូវបានប្រើក្នុងគោលបំណងព្យាបាលផ្លូវចិត្ត និងការអប់រំ។ វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីបំប្លែងសម្លេងនៃការភ័យខ្លាច ឱ្យទៅជាសម្លេងនៃការចងចាំ និងការតស៊ូ ដើម្បីឱ្យមនុស្សជំនាន់ក្រោយបានយល់ដឹងពីតម្លៃនៃសេរីភាពដែលពួកគេមានក្នុងពេលបច្ចុប្បន្ននេះ។